នៅក្នុងប្រពៃណីវប្បធម៌ខ្មែរ ការស្លៀកពាក់សមរម្យគឺជាគុណតម្លៃស្នូលមួយក្នុងការរស់នៅប្រចាំថ្ងៃ។ ការចេះរៀបចំខ្លួនស្អាតបាតក៏ជាអ្វីមួយដែលសំខាន់ផងដែរ។ ការស្លៀកពាក់រញ៉េរញ៉ៃ និង មិនសមរម្យអាចនឹងទទួលការវាយតម្លៃអវិជ្ជមានពីសំណាក់មនុស្សជុំវិញខ្លួន។ គ្រូបង្រៀន ឬ សាស្ត្រាចារ្យត្រូវបានគេចាត់ទុកថាជាគំរូភាពមួយ ដូច្នេះការស្លៀកពាក់របស់ពួកគេត្រូវតែមានភាពសមរម្យ និងផ្លូវការជាងមនុស្សដទៃ។ ក្នុងនោះក៏មានបែងចែកអ្វីដែលស្ត្រី និង បុរសត្រូវស្លៀកពាក់ផងដែរ។ សម្រាប់គ្រូបង្រៀន ឬ សាស្ត្រាចារ្យដែលជាបុរស គេត្រូវពាក់អាវសាច់ក្រណាត់មានក ដៃវែង ឬ ខ្លី ឬជាអាវប៉ូឡូ ប៉ុន្តែក្នុងករណីមិនសូវផ្លូវការ។ សម្រាប់់ពណ៌វិញ គេមិនគួររើសពណ៌ណាដែលឆើតពេកទេ។ មួយទៀតដែលគួរជៀសវាង គឺអាវយឺត ជាពិសេសអាវដែលមានរូបពីលើវា។ រីឯខោវិញ គេត្រូវស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅ ប្រផេះ ឬ ទឹកប៊ិចក្រមៅ។ ក្នុងករណីខ្លះ ខោខូវប៊យអាចស្លៀកបាននៅតាមសាលាមួយចំនួន តែខ្លះទៀតមិនអនុញ្ញាតិទេ។ ប៉ុន្តែចំពោះខោខ្លីវិញ គឺត្រូវបានហាមប្រាមជាដាច់ខាតតែម្ដង។ ចូលមកដល់ស្បែកជើងវិញម្ដង គេអាចពាក់ស្បែកជើងប៊ូពណ៌ខ្មៅ ឬ ពណ៌ត្នោត។ ក្នុងករណីមិនសូវផ្លូវការ ឬ តាមសហគមន៍ ស្បែកជើងក្រវាត់មានខ្សែក៏រាប់ថាសមរម្យដែរ។ រីឯការពាក់ស្បែកជើងផ្ទាត់ ឬ ស្បែកជើងសាមញ្ញពេកមកបង្រៀនគឺគួរតែចៀសវាងដាច់ខាត។ ចំពោះគ្រូ ឬ សាស្ត្រាចារ្យដែលជាបុរស ពួកគេគួរតែមានស្ទាយសក់សមរម្យ ហើយចៀសវាង ការលាបពណ៌សក់ឆើត។ ឥឡូវនេះ ចូលមកដល់ការស្លៀកពាក់របស់គ្រូ ឬ សាស្ត្រចារ្យដែលជាស្ត្រីវិញម្ដង។ ពួកគេត្រូវពាក់អាវដៃវែងមានក ឬ អាវដែលបាំងស្មាជិត។ គេគួរជៀសវាងអាវណាដែលមានកបើក ចេញស្មា ឬ តឹងពេក។ សម្រាប់គ្រូ ឬ សាស្ត្រាចារ្យជាស្ត្រី គេអាចពាក់សំពត់ រ៉ូប ឬ ខោសាច់ក្រណាត់ជើងវែងក៏បាន។ សំពត់ និង រ៉ូបគួរតែមានប្រវែងស្មើជង្គង់ ឬ វែងជាងនេះ។ ពួកគេ ក៏អាចពាក់សំពត់ ឬ ហូលបែបខ្មែរបានដែរ បើសិននោះជាតម្រូវការរបស់សាសា។ គេត្រូវចៀសវាងការស្លៀកសំពត់ រ៉ូប ឬ ខោណាដែលតឹង ឬ ខ្លីខ្លាំងពេក។ ចំពោះស្បែកជើងវិញ គេអាចពាក់ស្បែកជើងកែង ឬ រាបស្មើ និងមានក្រវាត់ក៏បាន ប៉ុន្តែហាមក្នុងការពាក់ស្បែកជើងផ្ទាត់ ។ សម្រាប់ពិធីសំខាន់ៗដូចជា ការប្រជុំជាមួយអាជ្ញាធរ ឬ រដ្ឋាភិបាល កម្មវិធីផ្លូវការ សន្និសិតការអប់រំ ឬ ព្រឹត្តិការណ៍ទាក់ទងនឹងវប្បធម៌ជាដើម បុរសៗគួរតែពាក់អាវធំ មានក្រវាត់ក រីឯស្ត្រីៗវិញ អាចពាក់ជាអាវធំ ឬ រ៉ូបក៏បាន។ សម្លៀកបំពាក់ប្រពៃណីក៏ចាត់ទុកថាសមរម្យក្នុងកម្មវិធីជាតិ ឬ វប្បធម៌ដែរ។ សាលារដ្ឋនៅតាមខេត្ត ជាពិសេសនៅតាមជនបទច្រើនតែប្រកាន់ខ្ជាប់ការស្លៀកពាក់តាមប្រពៃណីច្រើនជាងទីក្រុង។ ដូច្នេះ គ្រូៗជាពិសេសស្ត្រីតែងតែស្លៀកសំពត់បែបខ្មែរច្រើនជាងខោ ឬ សំពត់ធម្មតា។ សាលាឯកជន សាសាអន្តរជាតិ ឬ សកលវិទ្យាល័យក្នុងទីក្រុងភ្នំពេញមានភាពទូលំទូលាយជាងក្នុងការស្លៀកពាក់ ប៉ុន្តែនៅតែប្រកាន់ខ្ជាប់នៅភាពសមរម្យ និង មើលទៅប្រកបដោយវិជ្ជាជីវៈ។ ចំពោះការអប់រំកម្រិតខ្ពស់ ឬ សាស្ត្រាចារ្យអាចមានភាពបត់បែនច្រើននៅក្នុងការស្លៀកពាក់ ប៉ុន្តែនៅតែបង្ហាញពីការស្លៀកពាក់ដែលប្រកបដោយវិជ្ជាជីវៈ។ គ្រូបង្រៀន ឬ សាស្ត្រាចារ្យត្រូវបានគេចាត់ទុកថាជាគំរូភាពមួយ ដូច្នេះរបៀបដែលពួកគេស្លៀកពាក់ និងតុបតែងខ្លួនចូលរួមចំណែកក្នុងការគោរព និងសិទ្ធអំណាចមួយ។ ការថែរក្សាភាពសមរម្យក្នុងការស្លៀកពាក់នៅក្នុងសង្គមខ្មែរ ជាពិសេសសម្រាប់គ្រូបង្រៀនទាំងប្រុសស្រី មានភាពសមស្របជាមួយគុណតម្លៃវប្បធម៌ សាសនា និង តម្លៃសង្គម។ ការស្លៀកពាក់់បានសមរម្យ និង ត្រឹមត្រូវក្នុងនាមជាគ្រូបង្រៀន ឬសាស្ត្រាចារ្យបង្ហាញពីភាពហ្មត់ចត់ និង ការគោរពចំពោះសិស្ស ព្រមទាំងសហគមន៍ទាំងមូលផងដែរ។